ទំនប់វារីអគ្គិសនីដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ថាមពលនៅប្រទេសកម្ពុជា។ ប៉ុន្តែការអភិវឌ្ឍន៍នេះក៏បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ីទន្លេ ជាពិសេសទន្លេមេគង្គ និងដៃទន្លេរបស់វា ដែលជាបេះដូងនៃជីវៈចម្រុះ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ផលប៉ះពាល់ទាំងនេះមានលក្ខណៈស្មុគស្មាញ និងទូលំទូលាយជាច្រើនដូចជា ការរាំងស្ទះដល់ការធ្វើចំណាកស្រុករបស់ត្រី ការប្រែប្រួលរបបលំហូរទឹក ការទប់ស្កាត់ដីល្បាប់ និងសារធាតុចិញ្ចឹម ការប្រែប្រួលគុណភាពទឹក និងសីតុណ្ហភាព ការបាត់បង់ទីជម្រក និងជីវៈចម្រុះ និងផលប៉ះពាល់សេដ្ឋកិច្ចសង្គមជាដើម។ ផលប៉ពាល់នៃការរាំងស្ទះដល់ការធ្វើចំណាកស្រុករបស់ត្រីដោយសារទំនប់វារីអគ្គិសនី គឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយដែលកំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ីទន្លេ ជាពិសេសនៅប្រទេសកម្ពុជា។ ហើយការធ្វើចំណាកស្រុករបស់ត្រី គឺជាដំណើរធម្មជាតិដ៏សំខាន់មួយដែលត្រីភាគច្រើនធ្វើឡើងតាមរដូវកាល ឬតាមវដ្តជីវិតរបស់ពួកវា។ គោលបំណងចម្បងនៃការធ្វើចំណាកស្រុកនេះគឺ ការបន្តពូជ ត្រីជាច្រើនប្រភេទធ្វើដំណើរទៅកាន់តំបន់ទឹកខាងលើ ឬតំបន់ដែលមានព្រៃលិចទឹកដើម្បីពង និងបន្តពូជ។ ហើយកូនត្រីដែលកើតមកនឹងលូតលាស់នៅក្នុងតំបន់ទាំងនោះមុននឹងហូរចុះទៅតំបន់ទឹកខាងក្រោមវិញ។ លើសពីនេះទៀត ត្រីក៏ធ្វើដំណើរដើម្បីស្វែងរកប្រភពអាហារដែលសម្បូរបែបផងដែរ អាស្រ័យលើរដូវកាល និងលក្ខខណ្ឌបរិស្ថាន។ ក្នុងករណីខ្លះ ត្រីធ្វើចំណាកស្រុកដើម្បីគេចពីគ្រោះថ្នាក់ ឬស្វែងរកទីជម្រកដែលសមស្របជាងសម្រាប់ការរស់រានមានជីវិត។ នៅកម្ពុជា ជាពិសេសនៅក្នុងប្រព័ន្ធទន្លេមេគង្គ និងបឹងទន្លេសាប ត្រីរាប់រយប្រភេទ ជាពិសេសត្រីសំខាន់ៗខាងសេដ្ឋកិច្ចដូចជា ត្រីពោ ត្រីប្រា ត្រីផ្ទក់ ត្រីឆ្ពិន និងប្រភេទត្រីទន្លេជាច្រើនទៀត គឺពឹងផ្អែកទាំងស្រុងលើការធ្វើចំណាកស្រុកនេះដើម្បីបញ្ចប់វដ្តជីវិតរបស់ពួកវា។ នៅពេលដែលទំនប់វារីអគ្គិសនីត្រូវបានសាងសង់ឆ្លងកាត់ដងទន្លេ វាបានបង្កើតជា របាំងបេតុងដ៏រឹងមាំ ដែលកាត់ផ្តាច់ការតភ្ជាប់រវាងតំបន់ទឹកផ្នែកខាងលើ និងផ្នែកខាងក្រោមនៃទន្លេ។ របាំងនេះធ្វើឱ្យត្រីមិនអាចធ្វើដំណើរឆ្លងកាត់បានឡើយដែលរារាំងការឡើងពីក្រោមទៅលើ។ ដោយត្រីដែលរស់នៅផ្នែកខាងក្រោមទំនប់ មិនអាចហែលឡើងទៅកាន់តំបន់បន្តពូជ ឬតំបន់រកចំណីដែលស្ថិតនៅផ្នែកខាងលើបានទេ។ នេះមានន័យថាពួកវាបាត់បង់ឱកាសក្នុងការបន្តពូជ ហើយចំនួនកូនត្រីដែលកើតថ្មីក៏នឹងធ្លាក់ចុះយ៉ាងខ្លាំង។ ចំពោះកូនត្រី ឬត្រីពេញវ័យដែលស្ថិតនៅផ្នែកខាងលើវិញ ក៏ពិបាកនឹងហែលចុះមកផ្នែកខាងក្រោម ឬបឹងទន្លេសាបផងដែរ ដោយសារល្បឿនទឹកខ្លាំងនៅមាត់ទ្វារទំនប់។ ទោះបីជាមានគម្រោងក្នុងការសាងសង់ផ្លូវសម្រាប់ត្រីក៏ដោយ ក៏ផ្លូវទាំងនោះមិនសូវមានប្រសិទ្ធភាពសម្រាប់ត្រីគ្រប់ប្រភេទឡើយ។ ជាពិសេសសម្រាប់ប្រភេទត្រីធំៗ ឬត្រីដែលត្រូវការលក្ខខណ្ឌពិសេសក្នុងការធ្វើចំណាកស្រុក។ ហើយផ្លូវសម្រាប់ត្រីភាគច្រើនត្រូវបានរចនាឡើងសម្រាប់តែប្រភេទត្រីមួយចំនួនតូចប៉ុណ្ណោះ។ ម្យ៉ាងទៀតនោះ ការរាំងស្ទះនេះមានផលប៉ះពាល់ជាបន្តបន្ទាប់ និងធ្ងន់ធ្ងរដល់ វដ្តជីវិតត្រីទាំងមូល។ ហើយការថយចុះចំនួនត្រីនៅពេលដែលត្រីមិនអាចបន្តពូជបាន ឬមិនអាចរកចំណីបានគ្រប់គ្រាន់នោះ ចំនួនត្រីក្នុងទន្លេនឹងថយចុះយ៉ាងគំហុក។ ឧទាហរណ៍ ត្រីពោដែលធ្លាប់មានច្រើន បានក្លាយជាប្រភេទត្រីកម្រ ដោយសារការបាត់បង់ផ្លូវធ្វើចំណាកស្រុក។ ហើយប្រភេទត្រីមួយចំនួនដែលពឹងផ្អែកខ្លាំងលើការធ្វើចំណាកស្រុកជាក់លាក់ អាចនឹងប្រឈមមុខនឹងការផុតពូជតែម្ដង។ ចំពោះ ការបាត់បង់ប្រភេទត្រីណាមួយនោះ នឹងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីបាត់បង់តុល្យភាព។ ហើយការថយចុះចំនួនត្រីមានន័យថាទិន្នផលនេសាទក៏ធ្លាក់ចុះផងដែរ។ នេះក៏ជាការប៉ះពាល់ដោយផ្ទាល់ដល់ជីវភាពប្រជាជនខ្មែរជាច្រើន ដែលពឹងផ្អែកលើការនេសាទដែលជាប្រភពចំណូល និងជាប្រភពអាហារប្រូតេអ៊ីនដ៏សំខាន់ប្រចាំថ្ងៃ។ ហើយមានសហគមន៍នេសាទជាច្រើនបានរាយការណ៍ពីការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៃការនេសាទត្រីរបស់ខ្លួន។ នៅពេលដែលត្រីថយចុះ វាបានគំរាមកំហែងដល់សន្តិសុខស្បៀងរបស់ប្រទេសកម្ពុជា ដែលពឹងផ្អែកយ៉ាងខ្លាំងលើធនធានជលផលទឹកសាប។ ការរាំងស្ទះដល់ការធ្វើចំណាកស្រុករបស់ត្រីមិនត្រឹមតែជាបញ្ហាបរិស្ថានប៉ុណ្ណោះទេ។ ប៉ុន្តែក៏ជាបញ្ហាសេដ្ឋកិច្ច សង្គម និងសន្តិសុខស្បៀងដ៏ធំមួយសម្រាប់ប្រទេសកម្ពុជាផងដែរ ហើយវាទាមទារឱ្យមានការយកចិត្តទុកដាក់ និងដំណោះស្រាយប្រកបដោយចីរភាព។ ក្រៅពីបញ្ហាត្រី ការផ្លាស់ប្ដូររបបលំហូរទឹកក៏ជាផលប៉ះពាល់ដ៏គួរឱ្យបារម្ភមួយផងដែរ។ ការប្រែប្រួលរបបលំហូរទឹកដោយសារទំនប់វារីអគ្គិសនី គឺជាផលប៉ះពាល់ដ៏ធំមួយទៀតដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ីទន្លេ។ ជាពិសេសនៅប្រទេសកម្ពុជា ដែលមានប្រព័ន្ធទន្លេមេគង្គ និងបឹងទន្លេសាបជាបេះដូងរបស់ប្រទេស។ ចំពោះ ការផ្លាស់ប្ដូរចរន្តទឹកធម្មជាតិ មុនពេលមានទំនប់ ទន្លេមេគង្គមានលំហូរទឹកតាមរដូវកាលច្បាស់លាស់គឺ រដូវវស្សា និងរដូវប្រាំង។ ចំពោះ រដូវវស្សា ចាប់ពីខែឧសភា ដល់ ខែតុលា កម្រិតទឹកទន្លេមេគង្គឡើងខ្ពស់ បង្កជាជំនន់ធម្មជាតិ ដែលជន់លិចវាលទំនាប និងព្រៃលិចទឹកនៅតាមដងទន្លេ។ ហើយទឹកជំនន់នេះនាំមកនូវដីល្បាប់ និងសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន។ ចំណែក រដូវប្រាំង ចាប់ពីខែវិច្ឆិកា ដល់ ខែមេសា កម្រិតទឹកទន្លេស្រកចុះ ដែលបន្សល់ទុកនូវដីល្បាប់ និងសារធាតុចិញ្ចឹមនៅតាមតំបន់ដែលធ្លាប់លិចទឹក។ របបលំហូរទឹកធម្មជាតិនេះមានសារៈសំខាន់ណាស់សម្រាប់ ទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ីទន្លេ ទាំងមូលរួមមាន ការបន្តពូជរបស់ត្រី ត្រីជាច្រើនប្រភេទពឹងផ្អែកលើទឹកជំនន់ដើម្បីធ្វើចំណាកស្រុកទៅបន្តពូជនៅក្នុងព្រៃលិចទឹក ឬតំបន់ទំនាបលិចទឹក។ ហើយកូនត្រីក៏លូតលាស់នៅក្នុងតំបន់ទាំងនេះ ដែលសម្បូរអាហារ និងទីជម្រកសម្រាប់ពួកវាផងដែរ។ ព្រៃឈើនៅតាមដងទន្លេ និងបឹងទន្លេសាបត្រូវការរបបទឹកឡើងចុះតាមរដូវកាលដើម្បីលូតលាស់ និងបង្កើតជាជម្រកសម្រាប់សត្វព្រៃ។ លំហូរទឹកតាមធម្មជាតិជួយដឹកជញ្ជូនដីល្បាប់ និងសារធាតុចិញ្ចឹមពីផ្នែកខាងលើទៅផ្នែកខាងក្រោមនៃទន្លេ ដែលចាំបាច់សម្រាប់កសិកម្ម និងរក្សាតុល្យភាពអេកូឡូស៊ី។ ប៉ុន្តែនៅពេលដែលទំនប់វារីអគ្គិសនីត្រូវបានសាងសង់ វាបានផ្លាស់ប្ដូរចរន្តទឹកធម្មជាតិទាំងស្រុង។ ទំនប់ដើរតួជាអ្នកគ្រប់គ្រងលំហូរទឹក ដោយសារការបញ្ចេញទឹកត្រូវបានធ្វើឡើងតាមតម្រូវការនៃការផលិតអគ្គិសនីជាជាងតាមរបបទឹកធម្មជាតិ។ ជាទូទៅ នៅរដូវវស្សា ទំនប់នឹងទប់ទឹកទុកនៅក្នុងអាងស្តុកទឹករបស់វា ដើម្បីការពារកុំឱ្យមានជំនន់ធំពេក ឬដើម្បីស្តុកទឹកសម្រាប់ប្រើនៅរដូវប្រាំង។ នេះបណ្តាលឱ្យកម្រិតទឹកជំនន់នៅផ្នែកខាងក្រោមទំនប់មានការថយចុះខ្លាំង ឬមិនមានជំនន់ទាល់តែសោះ។ នៅរដូវប្រាំង ទំនប់នឹងបញ្ចេញទឹកច្រើនជាងធម្មតា ដើម្បីផលិតអគ្គិសនីពេញមួយឆ្នាំ។ នេះបណ្តាលឱ្យកម្រិតទឹកនៅរដូវប្រាំងឡើងខ្ពស់ជាងធម្មតា ឬមានលំហូរទឹកមិនទៀងទាត់។ មិនតែប៉ុណ្ណោះ ការប្រែប្រួលរបបលំហូរទឹកនេះមាន ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើបឹងទន្លេសាប ដែលជាបឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍ និងជាបេះដូងនៃជីវៈចម្រុះរបស់កម្ពុជា។ ហើយផលប៉ះពាល់នេះនាំឲ្យមានការបាត់បង់តំបន់លិចទឹក ដោយសារបឹងទន្លេសាបពឹងផ្អែកលើជំនន់ទឹកភ្លៀងពីទន្លេមេគង្គដើម្បីរីកមាឌនៅរដូវវស្សា។ ទំនប់នានានៅផ្នែកខាងលើបានទប់ទឹក ដែលបណ្តាលឱ្យ ទឹកហូរចូលបឹងទន្លេសាបនៅរដូវវស្សាមានការថយចុះ។ នេះមានន័យថា តំបន់ព្រៃលិចទឹក និងវាលទំនាបជុំវិញបឹងមិនត្រូវបានលិចទឹកបានពេញលេញដូចពីមុនទេ។ ឯព្រៃលិចទឹកទាំងនេះគឺជាកន្លែងបន្តពូជ រកចំណី និងជាទីជម្រកដ៏សំខាន់សម្រាប់ត្រី និងសត្វព្រៃជាច្រើនប្រភេទ។ ហើយត្រីភាគច្រើននៅក្នុងបឹងទន្លេសាបត្រូវការទឹកជំនន់ដើម្បីចូលទៅបន្តពូជនៅក្នុងព្រៃលិចទឹក។ នៅពេលដែលគ្មានទឹកគ្រប់គ្រាន់ ត្រីមិនអាចចូលទៅដល់កន្លែងបន្តពូជបាន ឬកូនត្រីដែលកើតមកមិនមានបរិស្ថានសមស្របសម្រាប់លូតលាស់ ដែលបណ្តាលឱ្យ ទិន្នផលត្រីធ្លាក់ចុះយ៉ាងគំហុក។ ជាមួយគ្នានោះដែរ ការប្រែប្រួលកម្រិតទឹកមិនទៀងទាត់ និងការថយចុះនៃចំនួនទឹកបានផ្លាស់ប្តូរលក្ខណៈគីមី និងរូបវន្តនៃទឹកក្នុងបឹង ដែលប៉ះពាល់ដល់រុក្ខជាតិក្នុងទឹក និងសារពាង្គកាយតូចៗដែលជាចំណីអាហាររបស់ត្រី។ ការថយចុះធនធានជលផលដោយសារការប្រែប្រួលរបបទឹក បានប៉ះពាល់ដល់សហគមន៍នេសាទជាច្រើនដែលរស់នៅជុំវិញបឹងទន្លេសាប និងតាមដងទន្លេ។ ពួកគេបាត់បង់មុខរបរ និងប្រភពអាហារប្រចាំថ្ងៃ ដែលបង្កើនភាពក្រីក្រ និងការធ្វើចំណាកស្រុក។ បន្ថែមពីលើនេះ ការទប់ស្កាត់ដីល្បាប់និងសារធាតុចិញ្ចឹម ក៏ជាបញ្ហាប្រឈមធំមួយទៀតផងដែរ។ ទំនប់វារីអគ្គិសនីមិនត្រឹមតែរំខានដល់លំហូរទឹក និងការធ្វើចំណាកស្រុករបស់ត្រីប៉ុណ្ណោះទេ។ តែវាក៏ដើរតួជាឧបសគ្គដ៏ធំក្នុងការទប់ស្កាត់ ដីល្បាប់ និងសារធាតុចិញ្ចឹម ដែលជាធនធានធម្មជាតិដ៏សំខាន់របស់ទន្លេ ជាពិសេសនៅតំបន់ដីសណ្ដរទន្លេមេគង្គកម្ពុជា។ ទន្លេមេគង្គគឺជាទន្លេមួយក្នុងចំណោមទន្លេធំៗលើពិភពលោកដែលផ្ទុកដីល្បាប់ច្រើន។ ដីល្បាប់ទាំងនេះកើតចេញពីការហូរច្រោះដីនៅតាមតំបន់ខ្ពង់រាប និងតំបន់ភ្នំនៃអាងទន្លេមេគង្គផ្នែកខាងលើ ហើយត្រូវបានដឹកជញ្ជូនមកតាមលំហូរទឹក។ ដីល្បាប់ទាំងនេះមានផ្ទុកនូវសារធាតុរ៉ែ និងសារធាតុសរីរាង្គដ៏មានតម្លៃដែលចាំបាច់សម្រាប់ បង្កើនជីជាតិដីនៅពេលដែលទឹកជំនន់ស្រកទៅវិញ។ ដីល្បាប់ទាំងនេះត្រូវបានទម្លាក់នៅតាមវាលទំនាបលិចទឹក និងតំបន់ដីសណ្ដរទន្លេ បង្កើនជីជាតិដីស្រែចម្ការតាមបែបធម្មជាតិ ដោយមិនចាំបាច់ប្រើជីគីមីច្រើន។ ដីល្បាប់គឺជាមូលដ្ឋានគ្រឹះនៃខ្សែសង្វាក់អាហារក្នុងទឹក ដោយផ្តល់សារធាតុចិញ្ចឹមដល់រុក្ខជាតិក្នុងទឹក និងសារពាង្គកាយតូចៗ ដែលជាចំណីរបស់ត្រី និងសត្វដទៃទៀត។ នៅពេលដែលទំនប់វារីអគ្គិសនីត្រូវបានសាងសង់ វារារាំងដីល្បាប់មិនឲ្យហូរចុះមកក្រោម។ ដីល្បាប់រាប់លានតោនដែលធ្លាប់តែហូរចុះមកក្រោម ត្រូវបានទប់ជាប់ និងទៅកកកុញនៅបាតអាងស្តុកទឹករបស់ទំនប់ទឹក។ ជាលទ្ធផល ការកាត់បន្ថយដីល្បាប់ យ៉ាងគំហុកបានកើតឡើងនៅផ្នែកខាងក្រោមទំនប់ ជាពិសេសនៅតំបន់ដីសណ្ដរទន្លេមេគង្គដែលរួមមានកម្ពុជា និងវៀតណាម។ ភ្ជាប់ជាមួយគ្នានោះ ការទប់ស្កាត់ដីល្បាប់នេះមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើកសិកម្ម និងបរិស្ថាននៅប្រទេសកម្ពុជាដូចជា ការបាត់បង់ជីជាតិដីកសិកម្ម ដោយដីស្រែចម្ការនៅតាមដងទន្លេដែលធ្លាប់តែទទួលបានជីជាតិពីដីល្បាប់ធម្មជាតិ រងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ហើយកសិករត្រូវពឹងផ្អែកកាន់តែខ្លាំងលើ ជីគីមី ដើម្បីរក្សាទិន្នផលដំណាំ ដែលបង្កើនការចំណាយ និងអាចនាំឱ្យមានផលប៉ះពាល់បរិស្ថានបន្ថែមទៀតដូចជាការបំពុលទឹកជាដើម។ ឯការថយចុះជីជាតិដីក៏អាចនាំឱ្យទិន្នផលដំណាំធ្លាក់ចុះ ដែលប៉ះពាល់ដល់សន្តិសុខស្បៀង និងប្រាក់ចំណូលរបស់កសិករផងដែរ។ ដោយសារលំហូរទឹកនៅផ្នែកខាងក្រោមទំនប់លែងមានផ្ទុកដីល្បាប់ច្រើន វាធ្វើឲ្យមានការច្រោះដីកាន់តែខ្លាំងដែលធ្វើឲ្យលំហូរទឹកហូរច្រោះច្រាំងទន្លេ និងបាតទន្លេ ជំនួសវិញ។ នេះបណ្តាលឱ្យច្រាំងទន្លេបាក់ស្រុតកាន់តែញឹកញាប់ ដែលគំរាមកំហែងដល់ផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ និងស្ពាន និងដីកសិកម្មនៅតាមដងទន្លេ។ នៅក្នុងរយៈពេលវែង ការខ្វះដីល្បាប់នឹងធ្វើឱ្យតំបន់ដីសណ្ដរទន្លេមេគង្គកម្ពុជាប្រឈមនឹងការស្រុតដី និងការលិចលង់ដោយសារទឹកសមុទ្រឡើង។ ជាធម្មតា ដីល្បាប់ជួយបំពេញ និងរក្សាកម្រិតដីរបស់ដីសណ្ដរឱ្យខ្ពស់ជាងនីវ៉ូទឹកសមុទ្រ។ នៅពេលដែលដីល្បាប់ថយចុះ តំបន់ដីសណ្ដរនឹងកាន់តែងាយរងគ្រោះដោយការជន់លិចពីសមុទ្រ ជាពិសេសនៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។ ម្យ៉ាងទៀត វាក៏ប៉ះពាល់ដល់ជីវចម្រុះផងដែរ ព្រោះសារធាតុចិញ្ចឹមដែលភ្ជាប់មកជាមួយដីល្បាប់គឺជាប្រភពអាហារដ៏សំខាន់សម្រាប់សារពាង្គកាយក្នុងទឹកតូចៗ ដែលជាមូលដ្ឋាននៃខ្សែសង្វាក់អាហាររបស់ត្រី។ ហើយការបាត់បង់សារធាតុចិញ្ចឹមទាំងនេះអាចប៉ះពាល់ដល់ផលិតភាពនៃប្រព័ន្ធអេកូឡូស៊ីក្នុងទឹកទាំងមូល។ មិនតែប៉ុណ្ណោះ គុណភាពទឹក និងសីតុណ្ហភាពក៏មានការប្រែប្រួលគួរឱ្យកត់សម្គាល់ផងដែរ។ នោះក៏ព្រោះតែ ទំនប់វារីអគ្គិសនីមិនត្រឹមតែរំខានដល់លំហូរទឹក ការធ្វើចំណាកស្រុករបស់ត្រី និងការដឹកជញ្ជូនដីល្បាប់ប៉ុណ្ណោះទេ។ ប៉ុន្តែក៏បង្កឱ្យមានការប្រែប្រួលគុណភាពទឹក និងសីតុណ្ហភាពផងដែរ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ីទន្លេ ជាពិសេសនៅកម្ពុជា។ ការសាងសង់ទំនប់បណ្តាលឱ្យមានការបង្កើត អាងស្តុកទឹកដ៏ធំ ដែលមានលក្ខណៈខុសប្លែកពីដងទន្លេធម្មជាតិ។ ការផ្លាស់ប្តូរនេះនាំឱ្យមានការប្រែប្រួលគុណភាពទឹកដូចជា ការប្រមូលផ្តុំសារធាតុសរីរាង្គ ដោយមុនពេលលិចទឹក តំបន់អាងស្តុកទឹកអាចមានផ្ទុកនូវព្រៃឈើ រុក្ខជាតិ និងដីសរីរាង្គជាច្រើន។ ហើយនៅពេលដែលតំបន់ទាំងនេះត្រូវបានលិចទឹក សារធាតុសរីរាង្គទាំងនេះនឹងចាប់ផ្តើមរលួយនៅបាតអាងស្តុកទឹក ដែលជាដំណើរការដែលប្រើប្រាស់អុកស៊ីហ្សែនយ៉ាងច្រើន។ ហើយដំណើរការនៃការរលួយសារធាតុសរីរាង្គនៅបាតអាងស្តុកទឹកនឹងធ្វើឱ្យកម្រិតអុកស៊ីហ្សែនរលាយក្នុងទឹកមានការថយចុះ។ អុកស៊ីហ្សែនរលាយក្នុងទឹកគឺជាកត្តាចាំបាច់សម្រាប់ជីវិតត្រី និងសារពាង្គកាយក្នុងទឹកដទៃទៀត។ នៅពេលកម្រិតអុកសុីសែនធ្លាក់ចុះទាប ត្រីនឹងពិបាកដកដង្ហើម ហើយអាចស្លាប់បាន ជាពិសេសនៅផ្នែកខាងក្រោមទំនប់។ ហើយនៅក្នុងបរិយាកាសដែលមានអុកស៊ីហ្សែនទាប ឬគ្មានអុកស៊ីហ្សែន សារធាតុសរីរាង្គអាចផលិត ឧស្ម័នមេតាន ដែលជាឧស្ម័នផ្ទះកញ្ចក់ដ៏មានឥទ្ធិពល និង អ៊ីដ្រូសែនស៊ុលហ្វីត ដែលមានក្លិនស្អុយដូចស៊ុតរលួយ និងជាសារធាតុពុលដល់ជីវិតក្នុងទឹក។ ពេលខ្លះការកកស្ទះលំហូរទឹកក្នុងអាងស្តុកទឹកក៏អាចនាំឱ្យមានការកើនឡើងនៃសារធាតុចិញ្ចឹមដូចជា ផូស្វ័រ និងអាសូតផងដែរ។ នេះអាចបណ្តាលឱ្យមានការរីកលូតលាស់នៃសារាយយ៉ាងគំហុក ដែលធ្វើឱ្យទឹកបាត់បង់អុកស៊ីហ្សែននៅពេលដែលសារាយទាំងនោះងាប់ និងរលួយ ហើយអាចផលិតសារធាតុពុលទៀតផង។ ទន្ទឹមនឹងនោះ ទំនប់វារីអគ្គិសនីក៏បង្កឱ្យមានការប្រែប្រួលសីតុណ្ហភាពទឹកផងដែរ ដោយសារតែលក្ខណៈពិសេសនៃអាងស្តុកទឹក និងរបៀបដែលទំនប់បញ្ចេញទឹក បានធ្វើឲ្យនៅក្នុងអាងស្តុកទឹកធំៗ ទឹកនឹងបែងចែកជាស្រទាប់ៗតាមសីតុណ្ហភាព។ ស្រទាប់ទឹកខាងលើ ត្រូវបានកម្តៅដោយពន្លឺព្រះអាទិត្យ ចំណែកឯស្រទាប់ទឹកខាងក្រោម គឺត្រជាក់ និងងងឹត។ ដោយទំនប់វារីអគ្គិសនីភាគច្រើនត្រូវបានរចនាឡើងដើម្បីបញ្ចេញទឹកពី បាតអាងស្តុកទឹក ដើម្បីបង្កើតថាមពល។ ទឹកដែលចេញពីបាតអាងនេះមាន សីតុណ្ហភាពទាបជាង សីតុណ្ហភាពទឹកទន្លេធម្មជាតិនៅផ្នែកខាងក្រោមទំនប់។ ហើយ ការប្រែប្រួលសីតុណ្ហភាពនេះអាចមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រភេទត្រី និងសារពាង្គកាយក្នុងទឹកជាច្រើនប្រភេទដែល ងាយនឹងរងគ្រោះ ចំពោះការផ្លាស់ប្តូរសីតុណ្ហភាព។ ត្រីខ្លះត្រូវការសីតុណ្ហភាពជាក់លាក់សម្រាប់ការបន្តពូជ ការលូតលាស់ និងការរស់រានមានជីវិត។ ការថយចុះសីតុណ្ហភាពអាចរំខានដល់ដំណើរការទាំងនេះ ហើយអាចបណ្តាលឱ្យប្រភេទសត្វមួយចំនួនបាត់បង់ទីជម្រកសមស្រប ឬមិនអាចរស់នៅបានទៀតផង។ ឧទាហរណ៍ នៅកម្ពុជា ត្រីមួយចំនួនធំនៅក្នុងទន្លេមេគង្គធ្លាប់រស់នៅក្នុងបរិយាកាសទឹកដែលមានសីតុណ្ហភាពប្រែប្រួលតាមរដូវកាលធម្មជាតិ។ ប៉ុន្តែការបញ្ចេញទឹកត្រជាក់ពីទំនប់អាចបង្កឱ្យមានភាពតានតឹងដល់ពួកវា ជាពិសេសក្នុងរដូវក្តៅដែលសីតុណ្ហភាពទឹកធម្មជាតិខ្ពស់។ ការប្រែប្រួលទាំងគុណភាពទឹក និងសីតុណ្ហភាពដោយសារទំនប់វារីអគ្គិសនី បង្កើតជាបញ្ហាប្រឈមថ្មីមួយទៀតសម្រាប់ប្រព័ន្ធអេកូឡូស៊ីទន្លេ ដែលអាចបំផ្លាញទីជម្រក និងគំរាមកំហែងដល់ជីវិតរបស់សារពាង្គកាយក្នុងទឹក ជាពិសេសប្រភេទត្រីសំខាន់ៗនៅកម្ពុជាជាបន្តបន្ទាប់។ ហើយផលប៉ះពាល់ទាំងនេះបាននាំឱ្យមានការបាត់បង់ទីជម្រក និងជីវៈចម្រុះយ៉ាងធ្ងន់ធ្ងរ។ ទំនប់វារីអគ្គិសនីមិនត្រឹមតែផ្លាស់ប្តូរលក្ខណៈរូបវន្តនៃទន្លេប៉ុណ្ណោះទេ។ ប៉ុន្តែក៏ជាមូលហេតុចម្បងមួយនៃការ បាត់បង់ទីជម្រក និងការថយចុះ ជីវៈចម្រុះ យ៉ាងគំហុកនៅក្នុងប្រព័ន្ធអេកូឡូស៊ីទន្លេ ជាពិសេសនៅប្រទេសកម្ពុជាផងដែរ។ ការបាត់បង់ទីជម្រក ដោយសារការសាងសង់ទំនប់ទាមទារឱ្យមានការបង្កើត អាងស្តុកទឹកដ៏ធំ ដែលជាលទ្ធផលនៃការលិចលង់នូវតំបន់ធម្មជាតិដ៏ធំទូលាយ។ តំបន់ទាំងនេះរួមមាន ព្រៃឈើ ផ្ទៃដីព្រៃឈើជាច្រើនហិកតា ទាំងព្រៃស្រោង និងព្រៃលិចទឹក ត្រូវបានលិចលង់ក្រោមផ្ទៃទឹកនៃអាងស្តុកទឹក។ ព្រៃឈើទាំងនេះជាទីជម្រកដ៏សំខាន់សម្រាប់សត្វព្រៃជាច្រើនប្រភេទ រាប់ចាប់ពីសត្វល្អិតតូចៗ រហូតដល់ថនិកសត្វធំៗ និងសត្វស្លាប។ ព្រមទាំង ដីកសិកម្ម ដីស្រែចម្ការរបស់ប្រជាជនក៏ត្រូវបានលិចលង់ផងដែរ ដែលវាប៉ះពាល់ដល់ជីវភាពរស់នៅ និងសន្តិសុខស្បៀងរបស់សហគមន៍មូលដ្ឋានផងដែរ។ ហើយ តំបន់លិចទឹក និងវាលស្មៅ ដែលធ្លាប់លិចទឹកតាមរដូវកាល ហើយជាកន្លែងបន្តពូជ និងរកចំណីរបស់ត្រី និងសត្វស្លាបទឹកជាច្រើន ត្រូវបានលិចទឹកជាអចិន្ត្រៃយ៍។ ការបាត់បង់ទីជម្រកទាំងនេះ គឺមិនអាចយកមកវិញបានឡើយ ដែលបង្ខំឱ្យសត្វព្រៃផ្លាស់ទីលំនៅ ឬស្លាប់បាត់បង់ជីវិត។ ចំពោះប្រភេទសត្វដែលមិនអាចសម្របខ្លួនទៅនឹងបរិស្ថានថ្មី ឬមិនអាចស្វែងរកទីជម្រកសមរម្យបាន ពួកវាអាចនឹងប្រឈមមុខនឹងការបាត់បង់បន្តិចម្តងៗរហូតដល់ផុតពូជ។ ការបាត់បង់ទីជម្រកដោយផ្ទាល់នេះ នាំឱ្យមានការបាត់បង់ជីវៈចម្រុះគួរឱ្យកត់សម្គាល់ ទាំងរុក្ខជាតិ សត្វ ត្រី និងសារពាង្គកាយក្នុងទឹក ហើយពួគវាគឺជាក្រុមដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។ ដូចដែលបានរៀបរាប់ខាងលើ ទំនប់ទឹករារាំងការធ្វើចំណាកស្រុករបស់ត្រី ក៏ដូចជាការផ្លាស់ប្តូររបបលំហូរទឹក និងគុណភាពទឹក ដែលកត្តាទាំងអស់នេះរួមចំណែកដល់ការថយចុះចំនួនត្រីយ៉ាងគំហុក និងការបាត់បង់ប្រភេទត្រីសំខាន់ៗ។ ប្រភេទត្រីដែលធ្លាប់មានច្រើន ដូចជាត្រីរាជ និងត្រីពោ បានក្លាយជាប្រភេទត្រីកម្រ ឬជិតផុតពូជ។ លើសពីនេះ សត្វដទៃទៀតដែលរស់នៅក្នុងទឹក ដូចជា ក្តាម ខ្យង និងពពួកសត្វក្នុងទឹកដទៃទៀត ក៏រងផលប៉ះពាល់ផងដែរ ដោយសារការផ្លាស់ប្តូរទីជម្រក និងគុណភាពទឹក។ ឯសត្វស្លាបទឹកជាច្រើនប្រភេទពឹងផ្អែកលើតំបន់ព្រៃលិចទឹក និងវាលទំនាបលិចទឹកសម្រាប់រកចំណី និងបន្តពូជ។ នៅពេលដែលតំបន់ទាំងនេះត្រូវបានលិចលង់ ឬរបបទឹកប្រែប្រួល សត្វស្លាបទាំងនេះបាត់បង់ទីជម្រករបស់វា ដែលអាចបណ្តាលឱ្យចំនួនពួកវាថយចុះ។ ឧទាហរណ៍ សត្វស្លាបកម្រដូចជា ស្មោញ និង ត្រយ៉ងយក្ស ដែលរស់នៅក្នុងតំបន់ដីសើម ក៏រងផលប៉ះពាល់ដោយសារការបាត់បង់ទីជម្រកផងដែរ។ ចំពោះ ថនិកសត្វតូចៗដូចជា កាំប្រមា ក្តាន់ និងល្មូនដូចជា ពស់ និងក្រពើ ដែលធ្លាប់រស់នៅក្នុងតំបន់ព្រៃឈើ ឬតំបន់លិចទឹក ក៏បាត់បង់ទីជម្រករបស់វាដែរ។ ពួកវាត្រូវបានបង្ខំចិត្តផ្លាស់ទីទៅកាន់តំបន់ផ្សេងទៀត ដែលជារឿយៗមិនសូវមានធនធានគ្រប់គ្រាន់ ឬប្រឈមនឹងការប្រកួតប្រជែងជាមួយសត្វដទៃ។ រីឯរុក្ខជាតិដែលធ្លាប់ដុះលូតលាស់នៅក្នុងតំបន់ដែលត្រូវលិចទឹក ត្រូវបានបំផ្លាញចោល។ ការបាត់បង់ប្រភេទរុក្ខជាតិទាំងនេះអាចបង្កផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីទាំងមូល ដោយសាររុក្ខជាតិបានដើរតួនាទីជាប្រភពអាហារ និងទីជម្រកដ៏សំខាន់សម្រាប់សត្វជាច្រើន។ ការបាត់បង់ជីវៈចម្រុះនេះមិនត្រឹមតែជាការបាត់បង់ប្រភេទសត្វប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់នូវ តុល្យភាពធម្មជាតិ របស់ប្រព័ន្ធអេកូឡូស៊ីផងដែរ។ ប្រព័ន្ធអេកូឡូស៊ីដែលបាត់បង់ជីវៈចម្រុះ មានភាពផុយស្រួយ និងងាយរងគ្រោះទៅនឹងការរំខានផ្សេងៗទៀតដូចជាការបំពុល ឬការប្រែប្រួលអាកាសធាតុ។ សម្រាប់កម្ពុជា ជីវៈចម្រុះនៃទន្លេមេគង្គគឺជាទ្រព្យសម្បត្តិដ៏មហាសាលដែលមិនអាចកាត់ថ្លៃបាន។ ហើយការបាត់បង់របស់វាគឺជាការខាតបង់ដ៏ធំមួយសម្រាប់ទាំងធម្មជាតិ និងមនុស្ស។ ទីបំផុត ផលប៉ះពាល់ទាំងនេះបានជះឥទ្ធិពលយ៉ាងធំធេងដល់សេដ្ឋកិច្ច និងសង្គមរបស់ប្រជាជនកម្ពុជា។ ក្រៅពីផលប៉ះពាល់បរិស្ថាន ទំនប់វារីអគ្គិសនីក៏បានបង្កផលប៉ះពាល់សេដ្ឋកិច្ចសង្គមយ៉ាងធ្ងន់ធ្ងរផងដែរ។ ជាពិសេសចំពោះប្រទេសកម្ពុជា ដែលប្រជាជនភាគច្រើនពឹងផ្អែកលើធនធានធម្មជាតិ និងទន្លេមេគង្គ។ ផលប៉ះពាល់ទាំងនេះមានដូចជា ការផ្លាស់ទីលំនៅរបស់ប្រជាជន និងការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន។ ចំពោះ ការផ្លាស់ទីលំនៅរបស់ប្រជាជន គឺដើម្បីសាងសង់ទំនប់វារីអគ្គិសនី និងបង្កើតជាអាងស្តុកទឹកដែលត្រូវការផ្ទៃដីដ៏ធំសម្បើមសម្រាប់ស្តុបទឹក។ នេះតម្រូវឱ្យមានការផ្លាស់ទីលំនៅរបស់ប្រជាជន ដែលរស់នៅក្នុងតំបន់ទាំងនោះ។ ដោយសហគមន៍ទាំងមូល រួមមានភូមិ ផ្ទះសម្បែង ដីស្រែចម្ការ និងទីនេសាទរបស់ពួកគេ ត្រូវបង្ខំចិត្តចាកចេញពីទីកន្លែងកំណើតដែលពួកគេធ្លាប់រស់នៅ និងពឹងផ្អែកជាយូរមកហើយ។ ហើយប្រជាជនជាច្រើនបានបាត់បង់ដីស្រែ ចម្ការ ផ្ទះសម្បែង និងសូម្បីតែទីកន្លែងកប់សពដូនតារបស់ពួកគេ។ ទោះបីជាមានការផ្តល់សំណងក៏ដោយ ក៏សំណងទាំងនោះជារឿយៗមិនគ្រប់គ្រាន់ដើម្បីទិញដី ឬកសាងជីវភាពថ្មីនៅកន្លែងផ្សេងឡើយ។ ហើយការផ្លាស់ទីលំនៅមិនត្រឹមតែជាការបាត់បង់ទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់នូវចំណងសង្គម អត្តសញ្ញាណវប្បធម៌ និងប្រពៃណីដែលបានចាក់ឫសគល់ក្នុងសហគមន៍អស់ជាច្រើនជំនាន់ផងដែរ។ ការផ្លាស់ទីលំនៅ និងការប្រែប្រួលប្រព័ន្ធអេកូឡូស៊ីទន្លេមាន ផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាជន។ ជាពិសេសអ្នកដែលពឹងផ្អែកដោយផ្ទាល់លើធនធានធម្មជាតិ ជាពិសេសនៅប្រទេសកម្ពុជា ការនេសាទគឺជាមុខរបរចម្បងរបស់ប្រជាជនរាប់លាននាក់។ ដោយការថយចុះចំនួនត្រីដោយសារការរាំងស្ទះផ្លូវចំណាកស្រុក ការប្រែប្រួលរបបទឹក និងការបាត់បង់ទីជម្រកបានធ្វើឱ្យទិន្នផលត្រីធ្លាក់ចុះយ៉ាងគំហុក។ នេះបណ្តាលឱ្យអ្នកនេសាទគ្មានត្រីគ្រប់គ្រាន់សម្រាប់លក់ ឬបរិភោគ ដែលនាំឱ្យពួកគេបាត់បង់ចំណូល និងប្រឈមនឹងភាពក្រីក្រ។ អ្នកខ្លះត្រូវបង្ខំចិត្តបោះបង់មុខរបរនេសាទដែលជាដុងពីដូនតា ហើយងាកទៅរកមុខរបរផ្សេងទៀតដែលគ្មានជំនាញ ឬចំណូលមិនស្ថិតស្ថេរ។ លើសពីនេះទៅទៀត វាក៏បង្កផលប៉ះពាល់លើកសិកម្ម ការទប់ស្កាត់ដីល្បាប់ និងការប្រែប្រួលរបបលំហូរទឹកដែលបានធ្វើឱ្យដីស្រែចម្ការបាត់បង់ជីជាតិធម្មជាតិ។ កសិករត្រូវចំណាយច្រើនលើជីគីមី ឬប្រឈមមុខនឹងទិន្នផលដំណាំធ្លាក់ចុះ។ ព្រៃលិចទឹកដែលជាប្រព័ន្ធអេកូឡូស៊ីសំខាន់សម្រាប់ជលផល និងកសិកម្មក៏រងផលប៉ះពាល់ផងដែរ។ ហើយត្រីទឹកសាបគឺជាប្រភពប្រូតេអ៊ីនដ៏សំខាន់បំផុតសម្រាប់ប្រជាជនកម្ពុជា។ ការថយចុះធនធានជលផលដោយសារទំនប់បានគំរាមកំហែងដល់សន្តិសុខស្បៀងជាតិ ដែលអាចនាំឱ្យមានបញ្ហាកង្វះអាហារូបត្ថម្ភ ជាពិសេសចំពោះកុមារ និងជនងាយរងគ្រោះ។ ហើយនៅពេលដែលធនធានធម្មជាតិ និងមុខរបរប្រពៃណីត្រូវបានបាត់បង់ ប្រជាជនជាច្រើនត្រូវបង្ខំចិត្តធ្វើចំណាកស្រុក ដោយទៅរកការងារធ្វើនៅទីក្រុង ឬទៅក្រៅប្រទេស។ ការធ្វើចំណាកស្រុកនេះអាចនាំឱ្យមានបញ្ហាសង្គមជាច្រើនទៀតដូចជាការបែកបាក់គ្រួសារ ការកេងប្រវ័ញ្ចពលកម្ម និងការធ្លាក់ចុះសីលធម៌សង្គម។ ជាទូទៅ ទំនប់វារីអគ្គិសនីបានធ្វើឱ្យប្រជាជនមូលដ្ឋានដែលពឹងផ្អែកលើទន្លេកាន់តែក្រីក្រ ខណៈដែលអត្ថប្រយោជន៍សេដ្ឋកិច្ច ដូចជាថាមពលអគ្គិសនី មិនបានចែកចាយទៅដល់ពួកគេគ្រប់គ្រាន់ឡើយ។ សរុបមក ទំនប់វារីអគ្គិសនី ទោះបីជាផ្តល់អត្ថប្រយោជន៍ផ្នែកថាមពលក៏ដោយ ក៏វាបាននាំមកនូវផលវិបាកយ៉ាងធំធេងដល់ប្រព័ន្ធអេកូឡូស៊ីទន្លេ និងសហគមន៍ដែលពឹងផ្អែកលើធម្មជាតិ។ ការយល់ដឹងស៊ីជម្រៅអំពីផលប៉ះពាល់ទាំងនេះ គឺជាកត្តាចាំបាច់សម្រាប់ការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ និងការស្វែងរកដំណោះស្រាយអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីធានាបាននូវតុល្យភាពរវាងការអភិវឌ្ឍន៍ និងការការពារបរិស្ថានធម្មជាតិ។